វិស័យកាត់ដេរនៅកម្ពុជាដើរតួជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់កម្លាំងពលកម្មក្នុងស្រុកទៅកាន់សង្វាក់តម្លៃសកល តាមរយៈការផ្គត់ផ្គង់សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប និងសហរដ្ឋអាមេរិក។ សង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មកាត់ដេរកម្ពុជាមានលក្ខណៈស្មុគស្មាញ ដោយចាប់ផ្ដើមពីការនាំចូលវត្ថុធាតុដើមដូចជាក្រណាត់ និងគ្រឿងបន្សំពីបរទេស រហូតដល់ការកែច្នៃជាផលិតផលសម្រេចដើម្បីនាំចេញទៅកាន់ម៉ាកសញ្ញាល្បីៗលើពិភពលោក។ ការកាត់បន្ថយរយៈពេលនៃចង្វាក់ផលិតកម្ម និងការបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន គឺជាយុទ្ធសាស្ត្រគន្លឹះដែលជួយឱ្យរោងចក្រកាត់ដេរនៅកម្ពុជាអាចរក្សាបាននូវភាពប្រកួតប្រជែងខ្ពស់ជាមួយប្រទេសជិតខាងក្នុងតំបន់។ ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន បានក្លាយជាលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងនៅក្នុងសង្វាក់ផ្គត់ផ្គង់ ដែលតម្រូវឱ្យម្ចាស់រោងចក្រត្រូវធានាឱ្យបាននូវការអនុវត្តការងារប្រកបដោយតម្លាភាព និងសីលធម៌ខ្ពស់។ ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងសន្និធិ និងការតាមដានប្រភពដើមនៃវត្ថុធាតុដើម ជួយឱ្យសង្វាក់ផ្គត់ផ្គង់កាត់ដេរកាន់តែមានភាពរហ័សរហួន និងកាត់បន្ថយការខ្ជះខ្ជាយធនធាន។ ការប្រែប្រួលនៃតម្រូវការទីផ្សារអន្តរជាតិ និងនិន្នាការម៉ូដសម្លៀកបំពាក់ដែលផ្លាស់ប្តូរលឿន បានដាក់សម្ពាធដល់សង្វាក់ផ្គត់ផ្គង់នៅកម្ពុជាឱ្យត្រូវបង្កើនភាពបត់បែន និងសមត្ថភាពផលិតឱ្យកាន់តែខ្លាំងក្លា។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក គឺជាកត្តាចាំបាច់ដែលជួយសម្រួលដល់ការចរាចរទំនិញក្នុងសង្វាក់ផ្គត់ផ្គង់ឱ្យមានភាពរលូន និងកាត់បន្ថយថ្លៃដើម។ ការបង្កើនការផលិតវត្ថុធាតុដើមក្នុងស្រុក ដូចជាការបង្កើតរោងចក្រត្បាញក្រណាត់ និងការផលិតគ្រឿងបន្សំ គឺជាយុទ្ធសាស្ត្រកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងភាពម្ចាស់ការលើសង្វាក់ផ្គត់ផ្គង់។ ការអនុវត្តស្ដង់ដារបរិស្ថាននៅក្នុងសង្វាក់ផ្គត់ផ្គង់ ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងសំណល់រាវ គឺជាកត្តាទាក់ទាញវិនិយោគិនដែលយកចិត្តទុកដាក់លើនិរន្តរភាពសកល។ ភាពរឹងមាំនៃសង្វាក់ផ្គត់ផ្គង់កាត់ដេរកម្ពុជាស្ថិតនៅលើសមត្ថភាពក្នុងការរក្សាបាននូវគុណភាពផលិតផលថេរ និងការចែកចាយទំនិញឱ្យបានទាន់ពេលវេលាទៅកាន់ដៃគូពាណិជ្ជកម្ម។ ការអនុវត្តច្បាប់ការងារនៅកម្ពុជាត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមរយៈយន្តការនៃគម្រោង "រោងចក្រកាន់តែប្រសើរនៅកម្ពុជា" ដើម្បីធានាថាការងារមានលក្ខណៈសមរម្យ និងអនាម័យ។ ការកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំតាមរយៈការចរចាត្រីភាគីរវាងរដ្ឋ បងប្អូនកម្មករ និងម្ចាស់រោងចក្រ គឺជាការអនុវត្តប្រជាធិបតេយ្យនៅកន្លែងការងារដើម្បីលើកកម្ពស់កម្រិតជីវភាពពលករ។ ការធានានូវសេរីភាពសហជីព និងការបង្កើតបរិយាកាសចរចារួមប្រកបដោយភាពស្មោះត្រង់ ជួយកាត់បន្ថយជម្លោះការងារ និងបង្កើនភាពសុខដុមរមនានៅក្នុងសហគ្រាសផលិតកម្ម។ សុវត្ថិភាព និងសុខភាពការងារ ជាអាទិភាពចម្បងដែលតម្រូវឱ្យរោងចក្រត្រូវរៀបចំឱ្យមានប្រព័ន្ធការពារអគ្គិភ័យ ប្រព័ន្ធខ្យល់ចេញចូលគ្រប់គ្រាន់ និងការផ្ដល់សម្ភារៈការពារខ្លួនដល់កម្មករ។ ការអនុវត្តម៉ោងធ្វើការស្របតាមច្បាប់ការងារ និងការទូទាត់ប្រាក់ឈ្នួលថែមម៉ោងឱ្យបានត្រឹមត្រូវ គឺជាកាតព្វកិច្ចដែលម្ចាស់រោងចក្រត្រូវតែបំពេញ ដើម្បីរក្សាបាននូវភាពស្របច្បាប់ និងសីលធម៌អាជីវកម្ម។ ការលុបបំបាត់រាល់ទម្រង់នៃពលកម្មកុមារ និងការរើសអើងនៅកន្លែងការងារ គឺជាការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការអនុលោមតាមស្ដង់ដារការងារអន្តរជាតិ ។ ការផ្ដល់ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗដូចជាការធានារ៉ាប់រងតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ជួយការពារកម្មករពីហានិភ័យនៃជំងឺ និងគ្រោះថ្នាក់ការងារ។ ការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសដល់កម្មករកាត់ដេរតាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាគន្លឹះក្នុងការបង្កើនផលិតភាពការងារ និងការត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មនាពេលអនាគត។ ការការពារសិទ្ធិកម្មការិនីដែលមានផ្ទៃពោះ និងការផ្ដល់ការឈប់សម្រាកមាតុភាព គឺជាការបង្ហាញពីការយកចិត្តទុកដាក់លើសមធម៌យេនឌ័រនៅក្នុងឧស្សាហកម្មដែលមានពលករជាស្ត្រីភាគច្រើន។ យន្តការដោះស្រាយវិវាទការងារតាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្ដាល ផ្ដល់នូវសេវាដោះស្រាយវិវាទដែលប្រកបដោយតម្លាភាព ឥតគិតថ្លៃ និងមានប្រសិទ្ធភាពសម្រាប់ទាំងភាគីនិយោជក និងនិយោជិត។ ការវិនិយោគលើបច្ចេកវិទ្យាកាត់ដេរស្វ័យប្រវត្តិកម្ម ជួយឱ្យរោងចក្រអាចបង្កើនទិន្នផលផលិតកម្មបានយ៉ាងឆាប់រហ័ស ប៉ុន្តែក៏ទាមទារឱ្យមានការបណ្ដុះបណ្ដាលកម្មករឱ្យចេះប្រើប្រាស់ម៉ាស៊ីនទាំងនោះផងដែរ។ បញ្ហាប្រឈមនៃតម្លៃអគ្គិសនីខ្ពស់នៅតែជាឧបសគ្គសម្រាប់ឧស្សាហកម្មកាត់ដេរ ដែលទាមទារឱ្យមានការជំរុញការប្រើប្រាស់បន្ទះសូឡាដើម្បីកាត់បន្ថយថ្លៃដើម និងជួយដល់បរិស្ថាន។ ការដឹកជញ្ជូនកម្មករដោយប្រើប្រាស់រថយន្តដែលមានសុវត្ថិភាពជាងមុន គឺជាប្រធានបទដ៏សំខាន់ដែលតម្រូវឱ្យមានកិច្ចសហការពីគ្រប់ភាគីដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។ ការលើកកម្ពស់អាហារូបត្ថម្ភដល់កម្មករកាត់ដេរ តាមរយៈការផ្ដល់អាហារដែលមានគុណភាពនៅកន្លែងធ្វើការ ជួយបង្កើនសុខភាពរឹងមាំ និងកាត់បន្ថយអត្រានៃការសន្លប់ក្នុងរោងចក្រ។ ការរៀបចំឱ្យមានទារកដ្ឋាននៅជិតរោងចក្រ គឺជាការជួយសម្រាលបន្ទុកដល់កម្មការិនីដែលមានកូនតូច និងជួយឱ្យពួកគេអាចផ្ដោតអារម្មណ៍លើការងារបានកាន់តែល្អ។ ការអនុវត្តស្ដង់ដារ "រោងចក្របៃតង" ដែលផ្ដោតលើការកាត់បន្ថយការប្រើប្រាស់ទឹក និងសារធាតុគីមី បង្កើនភាពទាក់ទាញដល់ម៉ាកសញ្ញាល្បីៗដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចីរភាព។ វិវាទការងារជុំវិញការបង់ប្រាក់អតីតភាពការងារ និងការទូទាត់សំណងពេលរោងចក្របិទទ្វារ នៅតែជាចំណុចដែលទាមទារឱ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់បំផុត។ ផលិតភាពការងាររបស់ពលករកម្ពុជាត្រូវតែត្រូវបានបង្កើនបន្ថែមទៀត តាមរយៈការធ្វើទំនើបកម្មឧបករណ៍ការងារ និងការកែលម្អបរិយាកាសការងារឱ្យមានភាពងាយស្រួល។ ការប្រកួតប្រជែងតម្លៃជាមួយប្រទេសដែលមានកម្លាំងពលកម្មធូរថ្លៃ គឺជាសម្ពាធដែលបង្ខំឱ្យរោងចក្រនៅកម្ពុជាត្រូវប្ដូរយុទ្ធសាស្ត្រពីការផលិតបែបបរិមាណ មកជាការផលិតបែបគុណភាពខ្ពស់វិញ។ ការធានាឱ្យបាននូវតម្លាភាពក្នុងសង្វាក់ផ្គត់ផ្គង់ ជួយឱ្យអតិថិជនអន្តរជាតិអាចដឹងពីប្រភពដើមនៃផលិតផល និងជួយលើកកម្ពស់មុខមាត់របស់វិស័យកាត់ដេរខ្មែរលើឆាកសកល។ ការពង្រឹងយន្តការអធិការកិច្ចការងារដោយមន្ត្រីជំនាញនៃក្រសួងការងារ ជួយឱ្យរោងចក្រអនុវត្តតាមបទដ្ឋានគតិយុត្តិបានត្រឹមត្រូវ និងកាត់បន្ថយការរំលោភសិទ្ធិកម្មករនៅកន្លែងធ្វើការ។ ការបង្កើតប្រព័ន្ធទូទាត់ប្រាក់បៀវត្សតាមរយៈធនាគារ ឬកម្មវិធីហិរញ្ញវត្ថុឌីជីថល ជួយបង្កើនតម្លាភាព ភាពរហ័សទាន់ចិត្ត និងកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់សម្រាប់កម្មករ។ ការរៀបចំឱ្យមានកម្មវិធីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុសម្រាប់កម្មករកាត់ដេរ ជួយឱ្យពួកគេចេះគ្រប់គ្រងចំណូលចំណាយ និងជៀសផុតពីបំណុលវង់ខ្ចីដែលមានការប្រាក់ខ្ពស់។ សង្វាក់ផ្គត់ផ្គង់កាត់ដេរកម្ពុជាត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ការផ្លាស់ប្តូរនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីរក្សាបាននូវស្ថិរភាពនៃការនាំចេញ។ ការប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលអាចកែច្នៃឡើងវិញបាន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសកាត់ដេរ ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានតាមដងផ្លូវ និងទីលានចាក់សំរាម។ ការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងជួរថ្នាក់ដឹកនាំរោងចក្រ និងការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម ជួយឱ្យការសម្រេចចិត្តមានលក្ខណៈបរិយាប័ន្ន និងយល់ពីតម្រូវការកម្មការិនីបានកាន់តែស៊ីជម្រៅ។ ការបង្កើនកិច្ចសហការជាមួយសាលាបច្ចេកទេសដើម្បីរៀបចំកម្មវិធីសិក្សាដែលឆ្លើយតបនឹងតម្រូវការឧស្សាហកម្មកាត់ដេរ ជួយឱ្យយុវជនខ្មែរមានជំនាញពិតប្រាកដ និងទទួលបានប្រាក់ខែខ្ពស់។ ការវិនិយោគលើឃ្លាំងស្ដុកទំនិញឆ្លាតវៃ និងប្រព័ន្ធដឹកជញ្ជូនដែលប្រើប្រាស់ថាមពលអគ្គិសនី គឺជាចក្ខុវិស័យអនាគតសម្រាប់សង្វាក់ផ្គត់ផ្គង់កាត់ដេរកម្ពុជាដែលប្រកបដោយនិរន្តរភាព។ ការយល់ដឹងពីវដ្តជីវិតនៃផលិតផលកាត់ដេរ ចាប់ពីការរចនារហូតដល់ការប្រើប្រាស់ឡើងវិញ ជួយឱ្យសហគ្រិនអាចបង្កើតតម្លៃបន្ថែមថ្មីៗនៅក្នុងសេដ្ឋកិច្ចវិលជុំ។ ការអនុវត្តការងារថែមម៉ោងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការកំណត់ចំនួនម៉ោងអតិបរមា ជួយការពារកម្មករពីការហួសកម្លាំង និងរក្សាបាននូវផលិតភាពការងារបានយូរអង្វែង។ ការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កម្មករដែលមកធ្វើការទៀងទាត់ និងមានស្នាដៃល្អ គឺជាយុទ្ធសាស្ត្ររក្សាកម្លាំងពលកម្មជំនាញឱ្យនៅជាប់ជាមួយរោងចក្របានយូរ។ ការរៀបចំឱ្យមានទីធ្លាសម្រាប់សម្រាក និងការបរិភោគអាហារដែលមានអនាម័យក្នុងរោងចក្រ គឺជាការផ្ដល់តម្លៃដល់សេចក្ដីថ្លៃថ្នូរ និងសុខុមាលភាពរបស់កម្មករគ្រប់រូប។ ការត្រួតពិនិត្យគុណភាពក្រណាត់តាំងពីដំណាក់កាលនាំចូល ជួយកាត់បន្ថយអត្រាផលិតផលខូច និងសន្សំសំចៃពេលវេលានៅក្នុងខ្សែសង្វាក់ផលិតកម្មកាត់ដេរ។ ការប្រើប្រាស់បច្ចេកវិទ្យា Cloud Computing ក្នុងការគ្រប់គ្រងទិន្នន័យបញ្ជាទិញ ជួយឱ្យរោងចក្រអាចធ្វើការងារយ៉ាងជិតស្និទ្ធជាមួយម៉ាកសញ្ញាល្បីៗទូទាំងពិភពលោកក្នុងពេលជាក់ស្ដែង។ ការពង្រឹងសន្តិសុខនៅតាមរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជួយការពារទ្រព្យសម្បត្តិក្រុមហ៊ុន និងផ្ដល់នូវអារម្មណ៍សុវត្ថិភាពដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ការអនុវត្តស្ដង់ដារសីលធម៌ក្នុងការទិញវត្ថុធាតុដើម ជួយធានាថាកម្ពុជាមិនពាក់ព័ន្ធនឹងការប្រើប្រាស់វត្ថុធាតុដើមដែលបានមកពីការកាប់បំផ្លាញព្រៃឈើ ឬពលកម្មខុសច្បាប់។ ការរៀបចំយុទ្ធនាការអប់រំអំពីសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរឡានដឹកកម្មករ គឺជាកាតព្វកិច្ចសង្គមដ៏សំខាន់ដើម្បីការពារជីវិតបងប្អូនកម្មកររាប់ម៉ឺននាក់។ ការបង្កើតសួនច្បារបៃតងនៅក្នុងបរិវេណរោងចក្រ មិនត្រឹមតែជួយកាត់បន្ថយកម្ដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់សុខភាពផ្លូវចិត្តរបស់កម្មករក្នុងកំឡុងពេលធ្វើការ។ ការចេះសម្របខ្លួនទៅតាមស្ដង់ដារសវនកម្មអន្តរជាតិ គឺជាគន្លឹះដែលជួយឱ្យរោងចក្រកម្ពុជាអាចទទួលបានការបញ្ជាទិញពីអតិថិជនថ្មីៗកាន់តែច្រើន។ ការជំរុញឱ្យមានការសិក្សាស្រាវជ្រាវអំពីឥទ្ធិពលនៃកម្ដៅក្នុងរោងចក្រមកលើផលិតភាពការងារ ជួយឱ្យម្ចាស់សហគ្រាសអាចរៀបចំប្រព័ន្ធការពារកម្ដៅបានកាន់តែមានប្រសិទ្ធភាព។ ការផ្ដល់ឱកាសឱ្យកម្មករបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលអំពីសិទ្ធិការងារ និងកាតព្វកិច្ចរបស់ពួកគេ ជួយបង្កើនការយល់ដឹង និងកាត់បន្ថយជម្លោះដែលកើតចេញពីការយល់ច្រឡំ។ ការបង្កើតបណ្ដាញទំនាក់ទំនងរវាងរោងចក្រកាត់ដេរនៅក្នុងតំបន់តែមួយ ជួយឱ្យមានការចែករំលែកព័ត៌មានអំពីសន្តិសុខ និងនិន្នាការទីផ្សារពលកម្ម។ ការប្រើប្រាស់ប្រព័ន្ធថាមពលជីវម៉ាសសម្រាប់ឡចំហាយក្នុងរោងចក្រ គឺជាការអនុវត្តបច្ចេកវិទ្យាបៃតងដែលជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាស។ ការយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់ក្រណាត់តាមរយៈការកែច្នៃជាផលិតផលថ្មី ជួយបង្កើតចំណូលបន្ថែម និងកាត់បន្ថយការបំពុលបរិស្ថានក្នុងមូលដ្ឋាន។ ការអនុវត្តប្រព័ន្ធការងារជាក្រុម នៅក្នុងខ្សែសង្វាក់កាត់ដេរ ជួយបង្កើនល្បឿននៃការបញ្ចប់ការងារ និងពង្រឹងសាមគ្គីភាពរវាងបុគ្គលិក។ ការផ្តល់នូវការពិនិត្យសុខភាពភ្នែក និងកម្លាំងកាយដល់កម្មករជាទៀងទាត់ គឺជាការវិនិយោគលើធនធានមនុស្សដើម្បីធានាបាននូវគុណភាពផលិតផលថេរ។ ការរៀបចំឱ្យមានកម្មវិធីកម្សាន្ត និងដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិក ជួយកាត់បន្ថយភាពតានតឹង និងបង្កើនភាពស្និទ្ធស្នាលរវាងនិយោជក និងនិយោជិត។ ការយល់ដឹងពីច្បាប់ស្ដីពីវិនិយោគថ្មីរបស់កម្ពុជា ជួយឱ្យម្ចាស់រោងចក្រកាត់ដេរអាចទាញយកអត្ថប្រយោជន៍ពីការលើកលែងពន្ធ និងការគាំទ្រពីរដ្ឋាភិបាល។ ការចេះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់តាមរយៈបច្ចេកវិទ្យា AI ជួយឱ្យការទស្សន៍ទាយតម្រូវការវត្ថុធាតុដើមកាន់តែមានភាពសុក្រឹតខ្ពស់។ ការបណ្តុះបណ្តាលមេការ និងអ្នកគ្រប់គ្រងជាន់ទាបអំពីជំនាញទំនាក់ទំនងទន់ភ្លន់ ជួយកាត់បន្ថយអំពើហិង្សាពាក្យសម្ដី និងការប៉ះទង្គិចអារម្មណ៍នៅកន្លែងការងារ។ ការរៀបចំឱ្យមានធុងសម្រាមបែងចែកប្រភេទត្រឹមត្រូវក្នុងរោងចក្រ ជួយឱ្យការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មមានលក្ខណៈស្ដង់ដារ និងងាយស្រួលកែច្នៃ។ ការផ្ដល់ឯកសណ្ឋាន និងសម្ភារៈការពារសុវត្ថិភាពដែលសមស្របតាមលក្ខណៈបច្ចេកទេស ជួយកាត់បន្ថយគ្រោះថ្នាក់ការងារ និងបង្កើនវិជ្ជាជីវៈនិយម។ ការជំរុញឱ្យមានការប្រើប្រាស់ក្រណាត់ដែលផលិតចេញពីកប្បាសសរីរាង្គ ជួយឱ្យផលិតផលកម្ពុជាអាចចូលទៅក្នុងទីផ្សារលំដាប់ខ្ពស់ដែលយកចិត្តទុកដាក់លើបរិស្ថាន។ ការបង្កើតកម្មវិធីសន្សំប្រាក់សម្រាប់កម្មករ ជួយឱ្យពួកគេមានដើមទុនបម្រុងសម្រាប់ប្រើប្រាស់ក្នុងពេលមានអាសន្ន ឬសម្រាប់ការវិនិយោគនាពេលអនាគត។ ការប្រើប្រាស់យានយន្តអគ្គិសនីសម្រាប់ការដឹកជញ្ជូនទំនិញរវាងរោងចក្រ និងកំពង់ផែ ជួយឱ្យសង្វាក់ផ្គត់ផ្គង់កាត់ដេរកម្ពុជាកាន់តែមានភាពទំនើប និងបៃតង។ ការរៀបចំឱ្យមានការប្រកួតប្រជែងជំនាញកាត់ដេរថ្នាក់ជាតិ ជួយលើកទឹកចិត្តកម្មករឱ្យអភិវឌ្ឍសមត្ថភាព និងបង្កើតមោទនភាពក្នុងវិជ្ជាជីវៈរបស់ខ្លួន។ ការបង្កើនតម្លាភាពក្នុងការដេញថ្លៃដឹកជញ្ជូន ជួយឱ្យរោងចក្រកាត់ដេរអាចកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើនប្រាក់ចំណេញសុទ្ធ។ ការផ្ដល់អាហារបំប៉ន និងវីតាមីនចាំបាច់ដល់កម្មការិនី គឺជាការការពារសុខភាពមាតា និងទារក ដែលជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមដ៏សំខាន់។ ការតាមដាន និងវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើខ្សែសង្វាក់ផ្គត់ផ្គង់ ជួយឱ្យសហគ្រាសអាចរៀបចំផែនការការពារហានិភ័យបានទាន់ពេល។ ការបង្កើតកម្មវិធីផ្តល់ប្រឹក្សាផ្លូវចិត្តដល់កម្មករដែលជួបវិបត្តិគ្រួសារ ឬការងារ ជួយឱ្យពួកគេមានលំនឹងស្មារតី និងអាចបន្តការងារបានយ៉ាងមានប្រសិទ្ធភាព។ ការប្រើប្រាស់បច្ចេកវិទ្យា 3D Sampling ក្នុងការរចនាម៉ូដសម្លៀកបំពាក់ ជួយឱ្យការអនុម័តគំរូទំនិញមានភាពរហ័ស និងកាត់បន្ថយការខ្ជះខ្ជាយក្រណាត់គំរូ។ ការពង្រឹងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីទាក់ទាញការវិនិយោគលើការផលិតគ្រឿងម៉ាស៊ីនកាត់ដេរក្នុងស្រុក គឺជាជំហានឆ្ពោះទៅរកឧស្សាហកម្មកម្រិតខ្ពស់។ ការរៀបចំឱ្យមានប្រព័ន្ធពន្លត់អគ្គិភ័យស្វ័យប្រវត្តិ និងការហាត់សមបង្ការអគ្គិភ័យជាទៀងទាត់ ជួយធានាសុវត្ថិភាពអាយុជីវិតកម្មករ និងទ្រព្យសម្បត្តិក្រុមហ៊ុន។ ការផ្ដល់ប្រាក់ឧបត្ថម្ភការស្នាក់នៅ និងការដឹកជញ្ជូន ជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់កម្មករ និងបង្កើនភាពស្មោះត្រង់ចំពោះរោងចក្រ។ ការជំរុញឱ្យមានការប្រើប្រាស់ថ្នាំជ្រលក់ក្រណាត់ដែលគ្មានជាតិពុល ជួយការពារសុខភាពកម្មករ និងការពារប្រភពទឹកធម្មជាតិពីការបំពុលដោយសារធាតុគីមី។ ការបង្កើតប្រព័ន្ធផ្ទុកទិន្នន័យបុគ្គលិកតាមរយៈបច្ចេកវិទ្យា Biometric ជួយឱ្យការគ្រប់គ្រងវត្តមាន និងការគណនាប្រាក់ខែមានភាពសុក្រឹតបំផុត។ ការផ្ដល់ឱកាសឱ្យកម្មករដែលមានសមត្ថភាពអាចឡើងឋានៈជាមេការ ឬអ្នកគ្រប់គ្រង ជួយលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែង និងការរីកចម្រើនក្នុងអាជីព។ ការចេះប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារឌីជីថល ដើម្បីបង្ហាញពីភាពជោគជ័យនៃការអនុវត្តច្បាប់ការងារនៅកម្ពុជា ជួយទាក់ទាញម៉ាកសញ្ញាល្បីៗឱ្យមកបញ្ជាទិញកាន់តែច្រើន។ ការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសដែលបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ គឺជាដែកឆក់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យកាត់ដេរ។ ការបណ្ដុះបណ្ដាលកម្មករអំពីរបៀបប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងការផ្ដល់ជំនួយសង្គ្រោះបឋម ជួយឱ្យពួកគេអាចការពារខ្លួន និងមិត្តរួមការងារក្នុងគ្រាអាសន្ន។ ការជំរុញឱ្យមានការផលិតសម្លៀកបំពាក់ដែលប្រើប្រាស់វត្ថុធាតុដើមចម្រុះជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលនៃម៉ូដសម្លៀកបំពាក់បៃតង។ ការគ្រប់គ្រងម៉ោងសម្រាកឱ្យបានត្រឹមត្រូវ និងការរៀបចំកម្មវិធីហាត់ប្រាណស្រាលៗ ជួយឱ្យកម្មករជៀសផុតពីជំងឺសាច់ដុំ និងឆ្អឹងដែលបណ្ដាលមកពីការអង្គុយយូរ។ ការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងផ្លូវដែក ជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវជាតិ និងកាត់បន្ថយថ្លៃដឹកជញ្ជូនសរុប។ ការផ្ដល់អាហារូបករណ៍ដល់កូនៗរបស់កម្មករដែលមានជីវភាពខ្វះខាត គឺជាការចូលរួមចំណែកអភិវឌ្ឍសង្គម និងការកសាងកេរ្តិ៍ឈ្មោះល្អសម្រាប់រោងចក្រ។ ការរៀបចំឱ្យមានប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានស្ដង់ដារខ្ពស់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកសាធារណៈ គឺជាការការពារប្រព័ន្ធអេកូឡូស៊ីក្នុងសហគមន៍។ ការផ្ដល់កិច្ចសន្យាការងារដែលមានរយៈពេលវែង ផ្ដល់នូវស្ថិរភាពការងារ និងអារម្មណ៍កក់ក្ដៅដល់កម្មករក្នុងការកសាងអនាគតគ្រួសារ។ ការជំរុញឱ្យមានការច្នៃប្រឌិតម៉ូដសម្លៀកបំពាក់បែបខ្មែរសម្រាប់ការនាំចេញ ជួយបង្កើនតម្លៃបន្ថែម និងការផ្សព្វផ្សាយវប្បធម៌តាមរយៈវិស័យកាត់ដេរ។ ការរៀបចំឱ្យមានវេទិកាពិភាក្សាត្រីភាគីជាទៀងទាត់នៅកម្រិតមូលដ្ឋាន ជួយឱ្យម្ចាស់រោងចក្រ និងកម្មករអាចយល់ចិត្តគ្នា និងដោះស្រាយបញ្ហាបានទាន់ពេល។ ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យកំដៅ និងខ្យល់ចេញចូលឆ្លាតវៃ ជួយរក្សាសីតុណ្ហភាពក្នុងរោងចក្រឱ្យមានផាសុកភាព ដែលនាំឱ្យផលិតភាពការងារកើនឡើង។ ការផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសឌីជីថលដល់កម្មករកាត់ដេរ ជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់អាជីពថ្មីៗនៅក្នុងយុគសម័យសេដ្ឋកិច្ចចំណេះដឹង។ ការពង្រឹងការអនុវត្តច្បាប់ស្ដីពីការធានារ៉ាប់រងហានិភ័យការងារ ជួយឱ្យកម្មករទទួលបានការព្យាបាល និងសំណងសមរម្យនៅពេលមានគ្រោះថ្នាក់។ ការជំរុញឱ្យមានការបង្កើតសមាគមអ្នកបញ្ជាទិញ ដែលយកចិត្តទុកដាក់លើសិទ្ធិការងារ ជួយឱ្យសង្វាក់ផ្គត់ផ្គង់កាត់ដេរកម្ពុជាមាននិរន្តរភាពយូរអង្វែង។ ការរៀបចំឱ្យមានកម្មវិធី "កម្មករឆ្នើមប្រចាំខែ" ដែលមានរង្វាន់លើកទឹកចិត្ត ជួយបង្កើនស្មារតីប្រកួតប្រជែងវិជ្ជមាននៅក្នុងកន្លែងការងារ។ ការជំរុញឱ្យមានការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកសម្រាប់តំណែងគ្រប់គ្រងជាន់ខ្ពស់ គឺជាការកាត់បន្ថយចំណាយលើអ្នកជំនាញបរទេស និងការផ្ដល់ឱកាសដល់ជនជាតិខ្មែរ។ ការរៀបចំឱ្យមានពិព័រណ៍ផលិតផលកាត់ដេរ និងស្បែកជើងប្រចាំឆ្នាំ ជួយឱ្យកម្ពុជាអាចបង្ហាញពីសក្ដានុពលផលិតកម្មរបស់ខ្លួនទៅកាន់ពិភពលោក។ ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសង្វាក់ផ្គត់ផ្គង់ គឺជាជម្រើសដ៏ចាំបាច់បំផុតដើម្បីធានាថា ឧស្សាហកម្មកាត់ដេរកម្ពុជាអាចឈរជើងបានយ៉ាងរឹងមាំនៅក្នុងទីផ្សារសេរីសកល។ សរុបមក និរន្តរភាពនៃវិស័យកាត់ដេរមិនមែនអាស្រ័យទៅលើតែបរិមាណនៃការនាំចេញឡើយ ប៉ុន្តែវាអាស្រ័យទៅលើគុណភាពនៃលក្ខខណ្ឌការងារ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការដោះស្រាយបញ្ហាឡូជីស្ទីក នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យសង្វាក់ផ្គត់ផ្គង់មានភាពរហ័សរហួន និងចំណាយតិច។ ភាពជោគជ័យយូរអង្វែងនៃឧស្សាហកម្មនេះ គឺស្ថិតនៅលើការផ្លាស់ប្តូរពីការប្រើប្រាស់កម្លាំងពលកម្មសុទ្ធសាធ មកជាការប្រើប្រាស់ជំនាញបច្ចេកវិទ្យា និងការច្នៃប្រឌិតខ្ពស់។ ការប្រកាន់ខ្ជាប់នូវបទដ្ឋានការងារអន្តរជាតិ មិនត្រឹមតែជាកាតព្វកិច្ចច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រទីផ្សារដ៏ឆ្លាតវៃក្នុងការទាក់ទាញអ្នកបញ្ជាទិញលំដាប់ពិភពលោក។ សុខុមាលភាព និងសុវត្ថិភាពរបស់កម្មករ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលរោងចក្រត្រូវតែថែរក្សា ដើម្បីធានាបាននូវផលិតភាពការងារប្រកបដោយចីរភាព។ ការបង្កើតនូវបរិយាកាសការងារដែលគ្មានការរើសអើង នឹងជួយដោះលែងនូវសក្ដានុពលពិតប្រាកដរបស់កម្មករ និងបង្កើនភាពច្នៃប្រឌិតនៅក្នុងខ្សែសង្វាក់ផលិតកម្ម។ សង្វាក់ផ្គត់ផ្គង់ដែលរឹងមាំ គឺជាសង្វាក់ដែលផ្អែកលើតម្លាភាពនៃទិន្នន័យ និងការទទួលខុសត្រូវខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាចុងក្រោយ ការវិនិយោគលើធនធានមនុស្ស គឺជាគ្រឹះដ៏រឹងមាំដែលនឹងនាំវិស័យកាត់ដេរកម្ពុជាឱ្យឆ្លងផុតពីឧស្សាហកម្មកែច្នៃធម្មតា ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ការចេះទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា តម្រូវឱ្យសង្វាក់ផ្គត់ផ្គង់កម្ពុជាត្រូវតែមានភាពបត់បែន និងមានស្ដង់ដារគុណភាពខ្ពស់បំផុត។ ការបញ្ចប់វិវាទការងារដោយសន្តិវិធី និងតាមរយៈការចរចា គឺជាសញ្ញានៃភាពចាស់ទុំខាងវិជ្ជាជីវៈដែលជួយលើកកម្ពស់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។ គ្រប់ជំហាននៃសង្វាក់ផ្គត់ផ្គង់ ចាប់ពីការជ្រើសរើសវត្ថុធាតុដើមរហូតដល់ការដឹកជញ្ជូន ត្រូវតែផ្សារភ្ជាប់ជាមួយសីលធម៌អាជីវកម្ម និងការការពារបរិស្ថាន។ វិស័យកាត់ដេរនឹងនៅតែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ប្រសិនបើយើងអាចរក្សាបាននូវតុល្យភាពរវាងផលចំណេញអាជីវកម្ម និងយុត្តិធម៌សង្គម។ ទំនើបកម្មនៃប្រព័ន្ធឡូជីស្ទីក មិនត្រឹមតែជួយដល់ម្ចាស់រោងចក្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយសម្ពាធការងារ និងបង្កើនប្រសិទ្ធភាពដល់កម្មករផងដែរ។ ការបណ្ដុះបណ្ដាលជំនាញឌីជីថលដល់កម្មករ គឺជាការរៀបចំខ្លួនដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារក្នុងយុគសម័យស្វ័យប្រវត្តិកម្ម។ ការអនុវត្តច្បាប់ការងារឱ្យបានតឹងរ៉ឹង និងស្មើភាព គឺជាការធានានូវសិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិនៅក្នុងវិស័យផលិតកម្ម។ កម្ពុជាមានឱកាសក្លាយជាមជ្ឈមណ្ឌលផលិតកម្មគំរូក្នុងតំបន់ ប្រសិនបើសង្វាក់ផ្គត់ផ្គង់ និងការអនុវត្តការងារត្រូវបានធ្វើឡើងដោយតម្លាភាព និងគណនេយ្យភាព។ កិច្ចសហការយ៉ាងស្អិតរមួតរវាងអ្នកបញ្ជាទិញ និយោជក និងសហជីព គឺជាគន្លឹះដែលមិនអាចខ្វះបានក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៃសង្វាក់ផ្គត់ផ្គង់។ សរុបសេចក្ដីមក អនាគតនៃឧស្សាហកម្មកាត់ដេរកម្ពុជា អាស្រ័យលើសមត្ថភាពរបស់យើងក្នុងការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប និរន្តរភាពបរិស្ថាន និងការផ្ដល់តម្លៃដល់មនុស្ស។